សម្លការីពងទាកូន គឺជាមុខម្ហូបខ្មែរដ៏ពេញនិយមមួយប្រភេទ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្លែកពីការីសាច់ធម្មតា ហើយសម្បូរទៅដោយសារធាតុចិញ្ចឹម។ ការផ្សំរវាងទឹកខ្ទិះដូងខាប់ៗ គ្រឿងការីឈ្ងុយឆ្ងាញ់ និងរសជាតិពិសេសរបស់ពងទាកូន ធ្វើឱ្យសម្លនេះក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់ពិធីបុណ្យទាន ឬអាហារជួបជុំគ្រួសារ។